នៅក្នុងសង្គមខ្មែរ ពេលវេលាសម្រាប់ទទួលទានអាហារ គឹជាសកម្មភាពមួយដែលឆ្លុះបញ្ចាំងពីតម្លៃសង្គម វប្បធម៌ និងទំនាក់ទំនងក្នុងគ្រួសារ។ ប្រពៃណីនៃការទទួលទានអាហារដោយរក្សាភាពស្ងៀមស្ងាត់ និងការសន្ទនាគ្នាយ៉ាងរីករាយអំឡុងពេលទទួលទានអាហារ បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលបង្ហាញពីភាពខុសប្លែកគ្នានៃជំនឿ និងការអនុវត្តនៅក្នុងគ្រួសារនីមួយៗ។ ការពិភាក្សាអំពីអាកប្បកិរិយាទាំងពីរនេះ ផ្តល់នូវទស្សនៈស៊ីជម្រៅទៅក្នុងក្រមសីលធម៌នៃការទទួលទានអាហារនៅកម្ពុជា ដែលជាក្បួនទម្លាប់ដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូប។ នៅក្នុងគ្រួសារខ្មែរភាគច្រើន ការទទួលទានអាហារដោយស្ងៀមស្ងាត់ត្រូវបានចាត់ទុកថាជាការគោរពចំពោះអ្នកដែលមានវ័យចំណាស់ ឬអ្នកដែលមានឋានៈខ្ពង់ខ្ពស់។ ក្បួនទម្លាប់នេះមិនមែនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ដែលជាគុណតម្លៃដ៏សំខាន់មួយនៅក្នុងសង្គម។ កុមារត្រូវបានបង្រៀនឱ្យចេះទប់អារម្មណ៍ និងរក្សាភាពស្ងៀមស្ងាត់នៅពេលទទួលទានអាហារ ដែលបង្ហាញពីការគោរពចំពោះអ្នកដែលមានវ័យច្រើនជាង។ ភាពស្ងៀមស្ងាត់នេះក៏ផ្តល់ឱកាសដល់អ្នកបរិភោគឱ្យផ្តោតអារម្មណ៍ទៅលើរសជាតិអាហារ និងរីករាយទានអាហារ ដែលជាសកម្មភាពដ៏សំខាន់សម្រាប់ជីវិត។ វាជាទម្រង់នៃការគោរពមួយដែលត្រូវបានអនុវត្តតាំងពីបុរាណមក ដែលឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ដ៏យូរលង់របស់ប្រជាជនខ្មែរ។ ភាពស្ងៀមស្ងាត់អំឡុងពេលទទួលទានអាហារក៏អាចជួយកាត់បន្ថយការរំខាន និងបង្កើតបានជាបរិយាកាសដ៏ស្ងប់ស្ងាត់មួយសម្រាប់ការទទួលទានអាហារផងដែរ ។ នេះជាការអនុវត្តមួយដែលត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួននៅក្នុងភូមិស្រុកមួយចំនួន។ ការទទួលទានអាហារដោយស្ងៀមស្ងាត់ក៏ត្រូវបានគេមើលឃើញថាជាការបង្ហាញពីការគិតគូរចំពោះអ្នកដទៃនៅជុំវិញខ្លួន។ វាជាវិធីមួយដើម្បីបង្ហាញថា អ្នកបានយល់ដឹងពីបរិបថជុំវិញខ្លួន និងចេះដាក់ខ្លួនឱ្យសមស្របទៅតាមកាលៈទេសៈ។ ការបង្រៀនកូនៗឱ្យចេះហូបអាហារដោយស្ងៀមស្ងាត់ គឺជាផ្នែកមួយនៃការអប់រំដ៏សំខាន់នៅក្នុងគ្រួសារខ្មែរ ដើម្បីបណ្តុះបណ្តាលពួកគេឱ្យក្លាយជាមនុស្សដែលមានសីលធម៌ល្អ។ វាក៏អាចជួយឱ្យមនុស្សម្នាក់ៗផ្តោតអារម្មណ៍ទៅលើអាហារដែលពួកគេកំពុងទទួលទាន ដែលអាចជួយដល់ការរំលាយអាហារផងដែរ។ តាមរយៈការអនុវត្តនេះ គ្រួសារអាចរក្សាបាននូវភាពសុខដុមរមនា និងបរិយាកាសដ៏រីករាយមួយ ដែលជាគន្លឹះសំខាន់សម្រាប់ជីវិតគ្រួសារ។ ការគោរពនេះត្រូវបានបង្រៀនតាំងពីតូចមកម្ល៉េះ ដែលជាផ្នែកមួយនៃប្រព័ន្ធអប់រំដ៏ទូលំទូលាយរបស់ខ្មែរ។ ដូច្នេះ ការទទួលទានអាហារដោយស្ងៀមស្ងាត់ មិនមែនគ្រាន់តែជាទម្លាប់មួយប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃក្រមសីលធម៌នៃការរស់នៅ ដែលត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួននៅក្នុងសង្គមខ្មែរ។ ផ្ទុយទៅវិញ ការនិយាយគ្នាក្នុងពេលបាយ ក៏ជាទម្លាប់មួយដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ជាពិសេសក្នុងបរិយាកាសគ្រួសារដែលជិតស្និទ្ធ ឬក្នុងឱកាសជួបជុំមិត្តភក្តិ និងពិធីជប់លៀង។ ការនិយាយគ្នាពេលបាយ ផ្តល់ឱកាសដល់សមាជិកគ្រួសារក្នុងការចែករំលែករឿងរ៉ាវប្រចាំថ្ងៃ ពិភាក្សាអំពីការសិក្សា ឬការងារ ដែលជាពេលវេលាដ៏មានតម្លៃសម្រាប់ពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងគ្រួសារ។ ពេលវេលានេះអាចក្លាយជាកន្លែងសម្រាប់ផ្លាស់ប្តូរយោបល់ និងផ្តល់ដំបូន្មាន ដែលជួយឱ្យសមាជិកគ្រួសារយល់ពីគ្នាទៅវិញទៅមកកាន់តែច្បាស់។ ការនិយាយលេងសើចសប្បាយជាមួយគ្រួសារអំឡុងពេលទទួលទានអាហារ បង្កើតបរិយាកាសកក់ក្តៅ និងរីករាយ ដែលជួយបន្ធូរអារម្មណ៍តានតឹង និងបង្កើតអនុស្សាវរីយ៍ដ៏ល្អ។ វាជាឱកាសមួយដើម្បីកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំសម្រាប់មនុស្សគ្រប់រូប។ ការជួបជុំបែបនេះ ក៏អាចជាមធ្យោបាយមួយដើម្បីបំបាត់ភាពឯកា និងជំរុញឱ្យមានអារម្មណ៍ល្អផងដែរ។ នៅក្នុងពិធីជប់លៀង ឬការជួបជុំមិត្តភក្តិ ការនិយាយគ្នាពេលបាយ គឺជាផ្នែកមួយដ៏សំខាន់នៃភាពសប្បាយរីករាយ។ មនុស្សអាចនិយាយលេងសើច ចែករំលែកបទពិសោធន៍ និងបង្កើតមិត្តភាពថ្មីៗ ដែលធ្វើឱ្យបរិយាកាសកាន់តែរស់រវើក។ នេះជាការបង្ហាញពីការរួបរួម និងការទទួលស្វាគមន៍ ដែលជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ។ ការនិយាយគ្នាពេលបាយ ក្នុងបរិយាកាសបែបនេះ ក៏ជួយឱ្យមនុស្សមានអារម្មណ៍ស្រួល និងបើកចិត្តទូលាយ ដែលអាចនាំឱ្យមានការពិភាក្សាប្រកបដោយអត្ថន័យ។ វាជាឱកាសមួយដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក និងពង្រីកចំណេះដឹងរបស់ខ្លួន។ ដូច្នេះ ការនិយាយអំឡុងពេលអាហារ មិនមែនគ្រាន់តែជាការជជែកគ្នាធម្មតានោះទេ ប៉ុន្តែជាផ្នែកមួយនៃការកសាងទំនាក់ទំនងសង្គម និងការបង្កើតសហគមន៍ដ៏រឹងមាំមួយ។ នេះជាទម្លាប់មួយដែលត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួននៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសង្គម។ សរុបមក ការជជែកវែកញែករវាងការទទួលទានអាហារដោយស្ងៀមស្ងាត់ និងការនិយាយគ្នាក្នុងពេលបាយ មិនមែនមួយណាខុស ឬត្រូវនោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីខ្មែរ។ ទម្លាប់ទាំងពីរនេះសុទ្ធតែមានសារៈសំខាន់រៀងៗខ្លួន និងរួមចំណែកដល់ការកសាងទំនាក់ទំនងសង្គម និងការរក្សាបាននូវភាពសុខដុមរមនានៅក្នុងគ្រួសារ។ នៅក្នុងសង្គមខ្មែរ ការទទួលទានអាហារមិនមែនត្រឹមតែជាការបំពេញតម្រូវការរាងកាយប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ពង្រឹងចំណងមិត្តភាព រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្ហាញពីការគោរព។ ការយល់ដឹងពីទិដ្ឋភាពទាំងនេះ ជួយឱ្យយើងយល់កាន់តែច្បាស់ពីតម្លៃវប្បធម៌ និងក្រមសីលធម៌នៃការរស់នៅរបស់ប្រជាជនខ្មែរ។